សាច់ជ្រូកផាត់ ឬសាច់បាក់យ៉ុង គឺជាម្ហូបមួយដែលចំអិនដោយគ្រឿងផ្សំមានដូចជា សាច់ជ្រូក ស្ករស អំបិល ប្រេងខ្យង និងទឹកស៊ីអ៊ីវ ។ ដំបូងយើងត្រូវយកសាច់ជ្រូកមកសំអាតដោយវះយកខ្លាញ់និងស្បែកចេញ។ បន្ទាប់មកហាន់សាច់ និងកាត់វាជាដុំតូចៗល្មមដើម្បីងាយស្រួលចម្អិននិងបុកឱ្យម៉ដ្ឋ។ បន្ទាប់មកទៀតដាំទឹកបន្តិចដើម្បីស្រុះសាច់ប្រហែល ៣ ទៅ ៥ នាទីរួចលាងទឹកឲ្យស្អាតម្ដងទៀត។ បន្ទាប់នេះយើងដាក់ឆ្នាំងឲ្យក្តៅហើយដាក់ស្ករសចូលរួចកូវាឱ្យឡើងជើងអង្ក្រងដូចខដែរ។ មួយសន្ទុះក្រោយមក ដាក់គ្រឿងបន្ថែមដូចជា អំបិល ទឹកស៊ីអ៊ីវប្រេងខ្យងជាដើម។ រួចយើងត្រូវភ្លក់រសជាតិបន្តិចដើម្បីលៃគ្រឿងឲ្យត្រូវនឹងចំណង់ចំណូលចិត្តរបស់យើង។ ក្រោយមក ដាក់សាច់ចូលក្នុងឆ្នាំងកូររំងាស់រហូតដាច់ទឹកហើយថែមទឹកបន្តិចដើម្បីរំងាស់សាច់រហូតបានផុយល្អ។ បន្ទាប់មក យកសាច់ជ្រូកដែលរំងាស់ហើយមកបុកឲ្យម៉ត់ល្អ។ រួចយកវាទៅលីងម្ដងទៀតដោយប្រើភ្លើងតិចៗបំផុតហើយត្រូវលីងរហូតដល់សាច់ស្ងួតល្អ។ ក្នុងខណៈពេលលីងសាច់នោះយើងអាចបន្ថែមគ្រឿងបានទៅតាមរសជាតិដែលយើងត្រូវការ។ ពេលលីងស្ងួតហើយយើងត្រូវយកទុកឱ្យត្រជាក់សិន មុននឹងយើងយកវាទៅបរិភោគឬយកទៅច្រកក្នុងកែវដោយគ្របឲ្យជិតដើម្បីទុកញ៉ាំបានយូរ។ ជាចុងក្រោយម្ហូបនេះអាចហូបជាមួយបាយក៏បាន ទុកហូបជាមួយបបរពេលព្រឹកក៏បាន ឬដាក់នំបុ័ងក៏បាន។